កាលសម័យដើមប្រជាជនខ្មែរច្រើនប្រើលោហធាតុ សម្រាប់ផលិតវត្ថុផ្សេងៗជាច្រើន ដូចជារូបបដិមា ឧបករណ៍កសិកម្ម និងឧបករណ៍ប្រើប្រាស់ ប្រចាំថ្ងៃ។ តម្រូវការឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដូចជា ស្ពាន់ មាស និងប្រាក់ត្រូវបានបន្តមានវត្តមានជាហូរហែររហូតដល់សព្វថ្ងៃនេះ។ ចាប់ពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ភាពសម្បូរបែបនៃវត្ថុសិល្បៈ ដែលផលិតពីលោហៈ គឺឃើញមានប្រើប្រាស់ច្រើនដែលសម្រាប់ធ្វើជារូបព្រះពុទ្ធ និងដន្លាប់ធ្វើពីមាស ឬប្រាក់។ មុខរបរជាងមាស និងជាងប្រាក់ គឺជារបរបុរាណមួយ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយនៅក្នុងសង្គមខ្មែរ។ មុខរបរនេះ គឺទាមទារនូវ ជំនាញខ្ពស់ ការអត់ធ្មត់ និងភាពច្នៃប្រឌិត ក្នុងការរចនា និងផលិតគ្រឿងអលង្ការពីលោហៈដ៏មានតម្លៃផ្សេងៗ។ ជាងមាស និងជាងប្រាក់មិនត្រឹមតែជាអ្នកផលិតគ្រឿងអលង្ការប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជា វិចិត្រករ ដែលបានបញ្ចូលព្រលឹង និងគំនិតច្នៃប្រឌិតរបស់ពួកគេទៅក្នុងស្នាដៃនីមួយៗផងដែរ។ ការផលិតគ្រឿងអលង្ការមួយៗ គឺមានការដំណើរការស្មុគស្មាញ និងដំណាក់កាលជាច្រើន ហើយក៏ត្រូវការភាពអត់ធ្មត់ជាខ្លាំង ដើម្បីសម្រចការងារមួយ។ មុននឹងចាប់ផ្ដើមផលិត និងរចនាគ្រឿងអលង្ការនីមួយៗអោយបានស្អាតហើយទាក់ទាញ ជាងមាស ឬជាងប្រាក់ត្រូវគូសប្លង់ ឬរចនាម៉ូដគ្រឿងអលង្ការជាមុនសិន។ ការរចនានេះអាចមានលក្ខណៈបុរាណ ទំនើប ឬលាយបញ្ចូលគ្នារវាងសម័យទាំងពីរ អាស្រ័យលើចំណង់ចំណូលចិត្តរបស់អតិថិជន។ ការរំលាយ និងការចាក់ បន្ទាប់ពីមានគំរូ ជាងត្រូវរំលាយលោហៈធាតុ មាស ឬប្រាក់ ទៅជាទម្រង់រាវ ហើយចាក់ចូលទៅក្នុងពុម្ពដែលបានរៀបចំទុក។ ដំណាក់កាលនេះទាមទារភាពជាក់លាក់ខ្ពស់ ដើម្បីធានាបាននូវរូបរាង និងគុណភាពត្រឹមត្រូវ។ ក្រោយពីចាក់រួច គ្រឿងអលង្ការឆៅត្រូវយកមកឆ្មារ ពត់ពែន និងបង្រួមតាមរូបរាងដែលបានរចនា ដោយជាងត្រូវប្រើឧបករណ៍ផ្សេងៗដូចជា ញញួរ ដង្កាប់ និងកន្ត្រៃពិសេស ដើម្បីកែច្នៃរូបរាង។ ការឆ្លាក់ និងការលម្អិត នេះជាដំណាក់កាលដែលសំខាន់បំផុត ដែលទាមទារនូវជំនាញ និងការយកចិត្តទុកដាក់ខ្ពស់។ មួយវិញទៀត ជាងត្រូវឆ្លាក់លម្អិតលើផ្ទៃគ្រឿងអលង្ការ ដូចជា ក្បាច់ផ្កា រូបសត្វ ឬលំនាំក្បាច់ផ្សេងៗជាច្រើនទៀត ដើម្បីបន្ថែមភាពស្រស់ស្អាត និងតម្លៃសិល្បៈ។ ជួនកាលក៏មានការបង្កប់ត្បូងមានតម្លៃលើគ្រឿងលម្អផ្សេងៗទៀតផងដែរដើម្បីអោយមានការទាក់ទាញកាន់តែខ្លាំង។ ជាចុងក្រោយ គ្រឿងអលង្ការត្រូវយកមកដុសខាត់ឱ្យភ្លឺរលោងស្អាត និងត្រៀមសម្រាប់ដាក់លក់ ឬប្រគល់ជូនអតិថិជន។ ជាងមាស និងជាងប្រាក់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទសម្រាប់តុបតែងកាយ និងជាគ្រឿងលម្អផ្សេងៗ។ ក្រវិល សម្រាប់ពាក់ត្រចៀក មានច្រើនម៉ូដ ច្រើនទំហំ និងមានការរចនាប្លែកៗ។ កងដៃ សម្រាប់ពាក់ដៃ មានទាំងកងរឹង កងទន់ កងបន្តោង និងកងឆ្លាក់ក្បាច់។ ចិញ្ចៀន សម្រាប់ពាក់ម្រាមដៃ មានទាំងចិញ្ចៀនធម្មតា និងចិញ្ចៀនដាំត្បូង ដែលចិញ្ចៀនអាចជាវត្ថុអនុស្សាវរីយ៍ និងវត្ថុប្រចាំស្នេហ៍សម្រាប់គូស្វាមីភរិយា។ គ្រឿងលម្អតុបតែងផ្សេងៗទៀត ដូចជា ខ្សែជើង, ខ្សែដៃ និងគ្រឿងលម្អប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងវត្ថុសិល្បៈតូចៗផ្សេងទៀត។ មុខរបរជាងមាស និងជាងប្រាក់មិនត្រឹមតែជាប្រភពចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ផងដែរ។ គ្រឿងអលង្ការដែលផលិតឡើងដោយស្នាដៃជាងខ្មែរ គឺមានភាពល្បីល្បាញដោយសារ គុណភាពខ្ពស់ ភាពល្អិតល្អន់ និងក្បាច់រចនាប្លែកៗ ដែលឆ្លុះបញ្ចាំងពីសិល្បៈខ្មែរដ៏ចំណាន។ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកតម្កើងសិល្បៈបុរាណ ក៏ដូចជាបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ សិល្បៈនៃការផលិតគ្រឿងអលង្ការនេះ គឺជា កេរដំណែលដ៏មានតម្លៃ ដែលបានបន្សល់ទុកតាំងពីបុរាណ ហើយត្រូវបានបន្តថែរក្សា និងអភិវឌ្ឍតទៅមុខទៀត។